ការធ្វើចំណាកស្រុករបស់ប្រជាជន ជាពិសេសអ្នកនេសាទតាមសមុទ្រ ទៅកាន់បណ្ដាប្រទេសជិតខាងដូចជាថៃ និងម៉ាឡេស៊ី គឺជាបាតុភូតដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងសង្គមខ្មែរបច្ចុប្បន្ន។ និន្នាការនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានកត្តាជាច្រើនដែលជំរុញឱ្យពួកគេសម្រេចចិត្តចាកចេញពីស្រុកកំណើត។ ជីវភាពរស់នៅដ៏លំបាក និងឱកាសការងារមានកម្រិតនៅក្នុងស្រុក គឺជាកត្តាចម្បងដែលបង្ខំឱ្យពួកគេស្វែងរកដំណោះស្រាយនៅបរទេស។ ការធ្លាក់ចុះនៃបរិមាណត្រីក្នុងសមុទ្រកម្ពុជា ក៏ជាបញ្ហាប្រឈមដ៏ធំមួយដែលធ្វើឱ្យចំណូលរបស់ពួកគាត់មិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់គ្រួសារ។ ការធ្វើចំណាកស្រុករបស់អ្នកនេសាទតាមសមុទ្រមានមូលហេតុជាច្រើន។ កត្តាដំបូងបង្អស់គឺការធ្លាក់ចុះនូវបរិមាណត្រីនិងធនធានជលផលនៅតំបន់ឆ្នេរកម្ពុជា។ ការនេសាទហួសកម្រិតដោយប្រើឧបករណ៍ខុសច្បាប់ និងការបំផ្លាញបរិស្ថានសមុទ្របានធ្វើឱ្យចំនួនត្រីមានការថយចុះគួរឱ្យកត់សម្គាល់។ ក្នុងបរិបទនេះ អ្នកនេសាទតូចតាចដែលពឹងផ្អែកលើការនេសាទបែបប្រពៃណី មិនអាចរកចំណូលបានគ្រប់គ្រាន់ដើម្បីរស់នៅឡើយ។ ម្យ៉ាងវិញទៀត ពួកគេមិនមានទុនគ្រប់គ្រាន់ដើម្បីវិនិយោគលើឧបករណ៍នេសាទទំនើបៗ និងចេញទៅនេសាទនៅតំបន់ឆ្ងាយៗទេ។ ការប្រែប្រួលអាកាសធាតុក៏បានជះឥទ្ធិពលដល់វិស័យជលផលផងដែរ។ ការកើនឡើងកម្ដៅទឹកសមុទ្រ និងការបាត់បង់ព្រៃកោងកាង បានធ្វើឱ្យជម្រកត្រីនិងមច្ឆជាតិជាច្រើនត្រូវបាត់បង់។ មួយវិញទៀត ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារក៏ជាកត្តាមួយមិនអាចមើលរំលងបាន។ បំណុលវ័ណ្ឌក និងការចំណាយលើការអប់រំកូនៗបានដាក់សម្ពាធយ៉ាងខ្លាំងលើពួកគាត់។ អ្នកនេសាទជាច្រើនត្រូវបង្ខំចិត្តស្វែងរកការងារដែលបានកម្រៃខ្ពស់ជាងនៅបរទេស។ ក្នុងចំណោមប្រទេសជិតខាង ថៃ និងម៉ាឡេស៊ី គឺជាគោលដៅសំខាន់សម្រាប់ពលរដ្ឋខ្មែរ ជាពិសេសអ្នកនេសាទ។ មូលហេតុចម្បងគឺទីតាំងភូមិសាស្ត្រដែលនៅក្បែរគ្នា និងភាពងាយស្រួលក្នុងការធ្វើដំណើរ។ លើសពីនេះទៅទៀត ប្រទេសទាំងពីរនេះមានឧស្សាហកម្មនេសាទដ៏ធំ និងរីកចម្រើនខ្លាំង។ កប៉ាល់នេសាទធំៗត្រូវការកម្លាំងពលកម្មច្រើន ដែលជាឱកាសសម្រាប់ពលករចំណាកស្រុក។ បើប្រៀបធៀបជាមួយកម្ពុជា វិស័យនេសាទនៅថៃ និងម៉ាឡេស៊ីមានប្រាក់ខែខ្ពស់ជាងគួរឱ្យកត់សម្គាល់។ ការងារនេសាទនៅលើកប៉ាល់ថៃ ឬម៉ាឡេស៊ីអាចរកប្រាក់ចំណូលបានពី ៣០០ ទៅ ៥០០ ដុល្លារក្នុងមួយខែ ឬច្រើនជាងនេះ ដែលជាចំនួនមួយខ្ពស់ខ្លាំងបើធៀបនឹងចំណូលនៅកម្ពុជា។ មួយវិញទៀត បណ្ដាញទំនាក់ទំនងពីម្នាក់ទៅម្នាក់ក៏ដើរតួនាទីយ៉ាងសំខាន់។ អ្នកដែលបានទៅធ្វើការនៅទីនោះមុនៗ បានផ្ដល់ព័ត៌មាន និងជំនួយដល់អ្នកដែលចង់ទៅតាមក្រោយ។ ពួកគេបានបង្កើតជាបណ្ដាញមួយដែលជួយសម្រួលដល់ដំណើរការនៃការធ្វើចំណាកស្រុក។ មិនតែប៉ុណ្ណោះ ដំណើរការផ្លូវច្បាប់ដើម្បីទៅធ្វើការនៅប្រទេសទាំងពីរនេះ ហាក់ដូចជាងាយស្រួលជាងប្រទេសផ្សេងទៀត។ ការធ្វើចំណាកស្រុកបាននាំមកនូវផលវិបាកនិងផលប៉ះពាល់ជាច្រើន។ ផលវិបាកចំពោះបុគ្គលនិងគ្រួសារគឺការបែកបាក់គ្រួសារ និងការខ្វះភាពកក់ក្ដៅ។ កូនៗត្រូវនៅជាមួយជីដូនជីតា ឬសាច់ញាតិ ខ្វះការយកចិត្តទុកដាក់ពីឪពុកម្ដាយ ហើយវាអាចប៉ះពាល់ដល់ការលូតលាស់ផ្លូវចិត្តរបស់ពួកគេ។ ។ លើសពីនេះ ពលករចំណាកស្រុកប្រឈមនឹងការរំលោភបំពានសិទ្ធិពីនិយោជក ដូចជាការបង់ប្រាក់ខែមិនគ្រប់ ឬការបង្ខំឱ្យធ្វើការហួសម៉ោង។ អ្នកខ្លះទៀតជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ ឬធ្លាក់ខ្លួនឈឺដោយសារលក្ខខណ្ឌការងារលំបាក បញ្ហានេះកាន់តែធ្ងន់ធ្ងរនៅពេលដែលពួកគាត់គ្មានឯកសារស្របច្បាប់។ ចំពោះសង្គមវិញ ការធ្វើចំណាកស្រុកបានធ្វើឱ្យកម្លាំងពលកម្មនៅក្នុងស្រុកកាន់តែខ្សត់ខ្សោយ។ យុវជនជាច្រើនបានចាកចេញ ធ្វើឱ្យវិស័យនេសាទក្នុងស្រុកខ្វះកម្លាំងជំនាន់ថ្មី។ នេះអាចប៉ះពាល់ដល់សន្តិសុខស្បៀងជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ទោះបីជាមានការបញ្ជូនប្រាក់ចំណូលត្រឡប់មកវិញក៏ដោយ ក៏វាបានបង្កើតជាការពឹងផ្អែកលើការងារនៅបរទេសផងដែរ។ រដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលបាននិងកំពុងព្យាយាមដោះស្រាយបញ្ហានេះតាមរយៈការបង្កើតមុខរបរថ្មីៗ និងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។ ទោះជាយ៉ាងនេះក្ដី ការធ្វើចំណាកស្រុកនៅតែជាជម្រើសដ៏សំខាន់សម្រាប់ប្រជាជនជាច្រើនដដែល។ ដំណោះស្រាយប្រកបដោយនិរន្តរភាពទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាជននិងកាត់បន្ថយការពឹងផ្អែកលើការងារនៅបរទេស។ ការធ្វើចំណាកស្រុកមិនមែនជាជម្រើសតែមួយគត់នោះទេ តែជាការចាំបាច់សម្រាប់អ្នកដែលប្រឈមនឹងភាពក្រីក្រ។